នៅក្នុងប្រទេសកម្ពុជា ពិធីអាពាហ៍ពិពាហ៍មិនមែនជាកម្មវិធីដែលធ្វើឡើងតែជាលក្ខណៈគ្រួសារនោះទេ។ ផ្ទុយទៅវិញ វាជាព្រឹត្តិការណ៍ក្នុងសង្គមមួយដ៏សំខាន់ ដែលបានចាក់ឬសយ៉ាងជ្រាលជ្រៅនៅក្នុងប្រពៃណីទំនៀមទម្លាប់របស់ខ្មែរ។ ការផ្ញើធៀបការទៅអញ្ជើញភ្ញៀវចូលរួមគឺជាទំនៀមទម្លាប់មួយដែលប្រជាជនខ្មែរយើងប្រកាន់ខ្ជាប់មិនដែលអាក់ខាន។ ដោយឡែកយើងមកមើលពីការរៀបចំ និង ជ្រើសរើសលិខិតអញ្ជើញ ឬ ធៀបការវិញ។ រចនាបថនៃធៀបការ ជាទូទៅវាតែងតែមានពណ៌ភ្លឺស្អាត ដូចជា ពណ៌មាស ក្រហម ខៀវ ឬ ផ្កាឈូកជាដើម។ ក្នុងនោះ វាក៏ត្រូវមានលំនាំប្រពៃណីដូចជា ក្បាច់ចម្លាក់អង្គរវត្ត អប្សរា ឬ ផ្កាឈូក។ ចំពោះភាសា ជាទូទៅ គេសរសេរវាជាភាសាខ្មែរ ប៉ុន្តែក៏អាចបន្ថែមភាសាអង់គ្លេស ចិន ឬភាសាផ្សេងៗនៅខាងក្រោមបាន ទៅតាមសំណូមពររបស់គ្រួសារអ្នករៀបអាពាហ៍ពិពាហ៍ផងដែរ។ រីឯព័ត៌មានដែលគេតែងតែដាក់ក្នុងធៀបការវិញ មានដូចជា ឈ្មោះកូនកម្លោះ និងកូនក្រមុំ ព្រមទាំងឪពុកម្ដាយទាំងសងខាងផងដែរ។ បន្ទាប់មកទៀត ក៏ត្រូវមានកាលបរិច្ឆេទ និងម៉ោងនៃការចាប់ផ្ដើមពិធីផ្សេងៗ។ ហើយចាំបាច់ណាស់គឺ ត្រូវប្រាប់ពីទីតាំងនៃការប្រារព្ធពិធី ដើម្បីឱ្យភ្ញៀវដែលចូលរួមងាយស្រួលរក។ ក្រោយពីរៀបចំធៀបការរួចរាល់ ទាំងខាងកូនកម្លោះ និងកូនក្រមុំត្រូវយកធៀបនោះទៅអញ្ជើញភ្ញៀវដល់ផ្ទះ។ ការទៅអញ្ជើញភ្ញៀវដល់ផ្ទះនេះគឺសំខាន់ណាស់ ព្រោះវាបង្ហាញពីការគោរព និងរាប់អានគ្នាទៅវិញទៅមក ជាពិសេសគឺចាស់ទុំដែលនៅក្នុងភូមិជាមួយគ្នា។ ជាទូទៅ អ្នកដែលគេអញ្ជើញចូលរួមពិធីអាពាហ៍ពិពាហ៍អាចជា សាច់ញាតិទាំងសងខាង អ្នកភូមិ ឬ អ្នកជិតខាង មិត្តភក្តិកូនក្រមុំ និងកូនកម្លោះជាដើម។ ពេលហុចធៀបទៅកាន់ភ្ញៀវ គេតែងនិយាយដោយទឹកមុខញញឹមថា សូមអញ្ចើញចូលរួមពិធីមង្គលការរបស់យើងខ្ញុំផង។ ដោយឡែកចំពោះអ្នកដែលទទួលធៀបអញ្ចើញវិញ វាមានន័យថា ម្ចាស់អាពាហ៍ពិពាហ៍គោរពពួកគេ ហើយរំពឹងថា ពួកគេនឹងចូលរួម។ ជាទូទៅ គេរៀបចំធៀបអញ្ជើញទៅតាមចំនួនមនុស្ស ឬ ចំនួនតុអាហារ ដែលបានគ្រោងទុកក្នុងពិធីអាពាហ៍ពិពាហ៍។ ប៉ុន្តែ គេមិនដែលធ្វើធៀបឱ្យស្មើចំនួនមនុស្សទេ គេតែងតែធ្វើលើសក្នុងករណី មានភ្ញៀវខ្លះដែលគេមិនបានរាប់បញ្ចូល។ កាលពីសម័យកាលមិនទាន់ជឿនលឿន ធៀបការមានលក្ខណៈសាមញ្ញៗតែប៉ុណ្ណោះ។ ជាក់ស្ដែង ក្នុងពេលបច្ចុប្បន្ននេះវិញ ធៀបការកាន់តែមានលក្ខណៈទំនើប និងងាយស្រួល ដោយគេបន្ថែមឈ្មោះភ្ញៀវពីលើធៀបនោះជាស្រេច ដើម្បីកុំឱ្យមានការច្រឡំ ហើយអាចប៉ាន់ស្មានចំនួនភ្ញៀវបានច្បាស់លាស់ដែរ។ មួយវិញទៀត សម្រាប់ទីតាំង យើងសង្កេតឃើញថា កាលពីមុន គេគ្រាន់តែមានរូបភាពជាប្លង់សម្រាប់មើលតែប៉ុណ្ណោះ។ ប៉ុន្តែ ឥឡូវនេះវិញ គេអាចបន្ថែមស្កេន ដើម្បីឱ្យអ្នកចូលរួមអាចស្វែងរកទីតាំងនៃពិធីកាន់តែងាយស្រួល និង ជៀសវាងការវង្វេង។ ចំពោះការឱ្យធៀបការទៅភ្ញៀវវិញ គេត្រូវធ្វើយ៉ាងហោចណាស់ ៣ ទៅ ៤សប្ដាហ៍មុនពេលកម្មវិធីចូលមកដល់។ ចំំណែកឯទំនៀមទម្លាប់ក្នុងការចូលរួមអាពាហ៍ពិពាហ៍របស់អ្នកដែលគេបានអញ្ជើញវិញ គឺពួកគេត្រូវស្លៀកពាក់សមរម្យ និងសមស្របទៅតាមពិធីដែលគេចូលរួម។ មួយវិញទៀត នៅក្នុងប្រទេសកម្ពុជា អំណោយ ឬ ចំណងដៃក្នុងអាពាហ៍ពិពាហ៍មានភាពខុសគ្នាពីប្រទេសឯទៀត។ ពោលគឺ គេនិយមចងដៃ ឬ ឱ្យអំណោយជាលុយទៅកាន់ម្ចាស់កម្មវិធីអាពាហ៍ពិពាហ៍។ ជាទូទៅ នៅក្នុងធៀបការតែងតែមានកូនស្រោមសំបុត្រមួយសម្រាប់ឱ្យភ្ញៀវប្រើដើម្បីដាក់លុយចំណងដៃ។ ទោះបីជាមានស្រោមសំបុត្រដាក់លុយចំណងដៃក៏ដោយ ក៏អ្នកចូលរួមត្រូវយកស្រោមសំបុត្រនោះទៅដាក់នៅតុចុះឈ្មោះភ្ញៀវ ដើម្បីកត់ចំនួនទឹកប្រាក់ផងដែរ។ រីឯចំនួនប្រាក់ចំណងដៃវិញ គឺអាស្រ័យទៅលើទំនាក់ទំនង ឬ ចំណងមិត្តភាពដែលភ្ញៀវមានជាមួយម្ចាស់កម្មវិធី។ ក្នុងពេលទៅចូលរួមកម្មវិធី ជួបគូស្វាមីភរិយា និងឪពុកម្ដាយទាំងសងខាង ភ្ញៀវគួរធ្វើការសំពះជម្រាបសួរ ព្រមទាំងមានពាក្យជូនពរ ដើម្បីបង្ហាញពីការអបអរសាទរ។ ក្នុងករណីទទួលបានការអញ្ជើញ ប៉ុន្តែមិនបានទៅចូលរួម ភ្ញៀងត្រូវតែផ្ដល់ដំណឹង ឬ ប្រាប់ទៅម្ចាស់កម្មវិធីជាមុន ជៀសវាង កើតមានការខកចិត្តរវាងគ្នា។ មួយវិញទៀត ក្នុងប្រពៃណីខ្មែរ ទោះបីជាមិនបានទៅចូលរួម ក៏គេត្រូវផ្ញើចំណងដៃជូនទៅម្ចាស់ដើមការដែរ ដើម្បីបង្ហាញពីការជូនពរគូស្វាមីភរិយាថ្មី ទោះបីជាមិនមានវត្តមានផ្ទាល់ក៏ដោយ។ សរុបមកវិញ ការឱ្យធៀបអញ្ជើញចូលរួមអាពាហ៍ពិពាហ៍គឺជារបៀបមួយក្នុងការរក្សាទំនាក់ទំនងក្នុងសង្គម ក៏ដូចជាកិត្តិយសគ្រួសារផងដែរ។